មុនពេលទៅលេងផ្ទះរបស់នរណាម្នាក់ក្នុងនាមជាភ្ញៀវ យើងត្រូវយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើសអំណោយ ឬកាដូរសម្រាប់ជូនទៅដល់ម្ចាស់ផ្ទះ។ ការជូនកាដូរ ឬអំណោយទៅកាន់ម្ចាស់ផ្ទះ គឺជាការបង្ហាញពីការគោរពឲ្យតម្លៃក្នុងនាមយើងជាភ្ញៀវទៅកាន់ម្ខាស់ផ្ទះនិងបង្ហាញពីការគួរសមផងដែរ។ លើសពីនេះទៅទៀតការជូនអំណោយនេះក៏បានជួយឲ្យទំនាក់ទំនងរវាងភ្ញៀវ និងម្ចាស់ផ្ទះកាន់តែមានភាពល្អប្រសើរផងដែរ។ នៅពេលដែលយើងយកកាដូរឬអំណោយទៅជូនម្ចាស់ផ្ទះ គឺជាការបង្ហាញដល់ម្ចាស់ផ្ទះថាយើងមានគំនិតល្អចំពោះគាត់ហើយធ្វើឲ្យគាត់ពេញចិត្តក្នុងការទទួលស្វាគមន៏យើងដោយភាពកក់ក្តៅ។ កាផ្តល់កាដូរ ឬអំណោយដល់ម្ចាស់ផ្ទះ គឺជាការរបៀបបង្ហាញការដឹងគុណចំពោះការអញ្ជើញឬការទទួលស្វាគមន៏របស់ម្ចាស់ផ្ទះ។ នៅក្នុងវប្បធម៏ខ្មែរមិនចំបាច់ជូនអំណោយដែលមានតម្លៃថ្លៃពេកទេ អំណោយតិចតួចប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់ និងភាពស្មោះត្រង់គឺជាអំណោយដែលល្អបំផុតសម្រាប់ម្ចាស់ផ្ទះ។ អំណោយដែលភ្ញៀវភាគច្រើនមិនដែលមើលរំលងក្នុងការជូនម្ចាស់ផ្ទះនោះគឺផ្លែឈើស្រស់ ដូចជាសាវម៉ាវ ផ្លែមៀន ផ្លែក្រូច ផ្លែប៉ោម ម្នាស់ ទំពាំងបាយជូរជាដើម។ ក្រៅអំពីផ្លែឈើយើងក៏អាចទិញទឹកផ្លែឈើជូនជាអំណោយសម្រាប់ម្ចាស់ផ្ទះក៏បានផងដែរ។ ហើយអំណោយដ៏ពេញនិយមមួយទៀតនោះគឹនំ ប្រភេទនំខ្មែរមានច្រើនដូចជានំអន្សម នំគម នំបត់ នំពុម្ភ ប្រសិនបើម្ចាស់ផ្ទះមានកម្មវិធីបុណ្យក្នុងនាមជាភ្ញៀវគួរយកផ្លែឈើស្រស់ផ្ការស្រស់ ដើម្បីជូនទៅម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀតបើម្ចាស់ផ្ទះជាមនុស្សចាស់យើងគប្បីទិញ តែ កាហ្វេ ឬអាហារបំប៉ន ទឹកដោះគោរនិងក្រម៉ា ឬសារ៉ុងដើម្បីធ្វើជាកាដូរជូនគាត់។ បើជៀសបានមិនគួរជូនកាដូរ ឬអំណោយអ្វីដែលមានពណ៏ខ្មៅទៅកាន់ម្ចាស់ផ្ទះឡើយព្រោះវាមិនសូវជាល្អសម្រាប់គាត់ឡើយ។ ប្រសិនបើអ្នកបានយកអាហារដែលអ្នកបានចម្អិនដោយផ្ទាល់ដៃ និងប្រកបដោយការយកចិត្តទុកដាក់ ហើយមានរស់ជាតិឈ្ងុយឆ្ងាញ់ជូនទៅគាត់នោះក៏ជាការល្អប្រសើរផងដែរ។ ចំពោះម្ចាស់ផ្ទះជាស្ត្រីអ្នកអាចស្វែងរក សាប៊ូក្រអូប ឬទឹកអប់ និងក្រែមជូនគាត់ជាកាដូរបានផងដែរ។ បើម្ចាស់ផ្ទះជាមនុស្សប្រុស អ្នកអាចទិញទឹកអប់ ឬខ្សែក្រវ៉ាត់ និងក្រវ៉ាត់ក ជូនជាកាដូរសម្រាប់គាត់បាន។ ប្រសិននៅផ្ទះនោះមានកូនតូចៗអ្នកគួរតែទិញសម្ភារៈសិក្សា ឬរបស់ក្មេងលេងសម្រាប់ពួកគេ។ ចំពោះម្ចាស់ផ្ទះដែលទើបតែជាពីសះស្បើយពីជំងឺអ្នកគួរតែជូនគាត់នូវផ្លែឈើស្រស់ៗជាជម្រើសដ៏ល្អបំផុតដើម្បីទៅសូរសុខទុក្ខគាត់។ ម្យ៉ាងវិញទៀតប្រសិនបើផ្ទះដែលយើងទៅលេងនោះនៅទីជនបទដាច់ស្រយ៉ាលវិញយើងត្រូវជ្រើសសម្ភារៈប្រើប្រាស់ ឬប្រភេទអាហារណាដែលអាចរក្សាទុកបានយូរដូចជាប្រហុក ផ្អក ត្រីងៀត និងអង្ករជាដើមដើម្បីជូនម្ចាស់ផ្ទះ។ ប្រសិនបើផ្ទះនោះនៅទីក្រុងម្ចាស់ផ្ទះអាចនឹងចូលចិត្តរបស់ទាន់សម័យ ឬរបស់មានម៉ាកល្បីៗ។ ចំពោះម្ចាស់ផ្ទះជាអ្នកមានឋានៈខ្ពង់ខ្ពស់ ឬស្ថានភាពផ្លូវការមានសារៈសំខាន់ អ្នកអាចនាំយកនូវអំណោយដែលខ្ចប់ក្នុងប្រអប់ស្អាត រួមនិងលិខិតអំណរគុណផងដែរ។ កុំជ្រើសរើសអំណោយដែលមានតម្លៃខ្ពស់ពេកចំពោះម្ចាស់ផ្ទះដែលយើងមិនសូវស្និតស្នាលព្រោះធ្វើឲ្យម្ចាស់ ផ្ទះមិនស្រួលក្នុងចិត្ត។ រីឯម្ចាស់ផ្ទះដែលជាអ្នកប្រកាន់ភ្ជាប់ទៅនឹងជំនឿសាសនាវិញយើងក៏ត្រូវពិចារណាថាត្រូវជូនអ្វីដែលសមរម្យចំពោះគាត់ដែរ។ កាជូនការដូរ ឬអំណោយដល់ម្ចាស់ផ្ទះក្នុងនាមយើងជាភ្ញៀវយើងត្រូវគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងជូនអ្វីមួយទៅកាន់ម្ចាស់ផ្ទះ។ ជៀសវៀងការជូននូវរបស់អ្វីដែលមិនសមរម្យឬរបស់ដែលមិនគួរជូនទៅដល់ម្ចាស់ផ្ទះព្រោះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៏និងទំនាក់ទំនងរវាងយើងនិងម្ចាស់ផ្ទះទៀតផង។